របបសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺជាដំណាក់កាលដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានកើតឡើងក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថាខ្មែរក្រហម ដ៏សាហាវយង់ឃ្នង។ របបនេះបានប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំធេង ខណៈដែលត្រូវព្យាយាមស្ដារប្រទេសដែលខ្ទេចខ្ទាំពីសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីសម័យកាលនេះ យើងនឹងពិនិត្យមើលទាំង ចំណុចខ្លាំង និង ចំណុចខ្សោយ របស់វាឱ្យបានក្បោះក្បាយ។ សម្រាប់ចំណុចខ្សោយ គឺការពឹងផ្អែកយ៉ាងខ្លាំងទៅលើវៀតណាម និងការបាត់បង់អធិបតេយ្យភាពមួយផ្នែក។ នេះគឺជាចំណុចខ្សោយដ៏ធំបំផុត និងជាប្រភពនៃការរិះគន់យ៉ាងខ្លាំង។ របប សាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានបង្កើតឡើងដោយមានជំនួយពីកងទ័ពវៀតណាម និងមានទីប្រឹក្សាវៀតណាមជាច្រើនរូបនៅគ្រប់ស្ថាប័នរដ្ឋ។ វត្តមានទ័ពវៀតណាមដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជាបានធ្វើឱ្យ សាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានចាត់ទុកថាជារបប "អាយ៉ង" របស់វៀតណាមដោយសហគមន៍អន្តរជាតិ ជាពិសេសប្រទេសលោកខាងលិច និងអាស៊ាន។ ការពឹងផ្អែកនេះបានកម្រិតសមត្ថភាពរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងការសម្រេចចិត្តដោយឯករាជ្យទាំងនយោបាយ សេដ្ឋកិច្ច និងយោធា ដែលប៉ះពាល់ដល់អធិបតេយ្យភាពជាតិ។ ដោយសារតែការគាំទ្រពីវៀតណាម របបសាធារណរដ្ឋប្រជាមានិតកម្ពុជាមិនត្រូវបានទទួលស្គាល់ដោយប្រទេសលោកខាងលិច និងប្រទេសជាច្រើនទៀតឡើយ។ អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិនៅតែបន្តកាន់កាប់ដោយរដ្ឋាភិបាលចម្រុះត្រីភាគី ដែលរួមមានខ្មែរក្រហមផងដែរ។ បើទោះបីជាមានការស្ដារឡើងវិញក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជានៅតែជួបប្រទះការលំបាកខ្លាំង ដោយសារតែប្រទេសត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំពីសង្គ្រាម និងការឯកោពីសហគមន៍អន្តរជាតិ។ ភាពក្រីក្រនៅតែជាបញ្ហាធំមួយសម្រាប់ប្រជាជន។ បន្ទាប់ពីការបាត់បង់ធនធានមនុស្សយ៉ាងច្រើនក្នុងសម័យខ្មែរក្រហម កម្ពុជានៅសល់មនុស្សដែលមានជំនាញ និងចំណេះដឹងតិចតួចណាស់ ដែលជាឧបសគ្គធំក្នុងការស្ដារ និងអភិវឌ្ឍប្រទេស។ វត្តមានរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានបង្កឱ្យមានជម្លោះប្រដាប់អាវុធបន្តរវាងកងទ័ពរដ្ឋាភិបាល និងភាគីប្រឆាំង។ ក្នុងនោះ រួមមានខ្មែរក្រហម សីហនុនិយម និង រណសិរ្សរំដោះជាតិប្រជាជនខ្មែរ នៅតាមតំបន់ព្រំដែន ដែលធ្វើឱ្យប្រទេសនៅតែមិនមានសន្តិភាពពេញលេញ។ បន្ទាប់ពីមានជម្លោះប្រដាប់អាវុធរវាងគ្នា រហូតមកដល់ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ១៩៨៥ មានចំនួនប្រជាជន ៧៤៥នាក់នៅក្នុងមន្ទីពេទ្យ(៥២នាក់ជាពលកររងរបួស)។ ប្រជាជន ៦០២នាក់មានជំងឺ និងទាមទារការមើលថែទាំជាចំបាច់ ៣២នាក់ស្លាប់ក្នុងសមរភូមិ និង១៤៤នាក់រត់ចោលការងារ។ ក្នុងនោះ នៅសល់១៤៣៣នាក់ក្នុងចំនោមពួកគេទាំងនេះក៏មានជំងឺនឹងទទួលការព្យាបាល អំឡុងពេលកំពុងបំពេញការងារដែរ។ សម្រាប់ចំណុចខ្លាំងដ៏សំខាន់បំផុត គឺការបញ្ចប់នូវអំពើប្រល័យពូជសាសន៍ និងការគ្រប់គ្រងដ៏ឃោរឃៅរបស់របបកម្ពុជាប្រជាធិបតេយ្យ គឺពួកប៉ុលពត និងរបបខ្មែរក្រហម។ ពិសេសមួយទៀតនោះគឺយកបានឯកសាររបស់ពួកប៉ុលពតទាំងអស់។ ការបិទបញ្ចប់នូវយុគសម័យដ៏ខ្មៅងងឹតនេះបាននាំមកនូវការធូរស្បើយ និងក្តីសង្ឃឹមយ៉ាងខ្លាំងដល់ប្រជាជនដែលរងទុក្ខវេទនាអស់រយៈពេលជិត ៤ ឆ្នាំ។ វាជាការរំដោះមួយដែលបានបញ្ឈប់ការសម្លាប់រង្គាល ការបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរ និងការបំបិទសិទ្ធិសេរីភាពទាំងស្រុង។ ក្នុងអំឡុងឆ្នាំ (១៩៨២-១៩៨៤) ដែលគ្រប់គ្រងដោយលោកចាន់ស៊ី គាត់បានបង្កើតកម្មវិធីប្រលងប្រណាំងក្នុងចំនោមកម្មករ ទាហាន កសិករ និងសិស្សនិស្សិត។ អ្នកចូលរួមធ្វើការប្រកួតប្រជែង ដើម្បីការ ការពារ និង កសាងជាតិ នឹងត្រូវបានគេគោរពផ្តល់រង្វាន់ជាថវិការនិងទង់ជ័យជំនះ។ ចលនាប្រលង ប្រណាំងត្រូវបានប្រកាសរួមនិងអំពាវនាវដល់កម្លាំងបដិវត្តន៍របស់បក្សនាថ្ងៃទី២ខែតុលាឆ្នាំ ១៩៨២។ ក្នុងប្រការនេះមានសេចក្តីថា”បដិវត្តន៍គឺជាបុព្វហេតុរបស់ប្រជាជន”ដូច្នេះ ចាំបាច់ត្រូវ មានចលនាចូលរួមយ៉ាងសកម្មពីប្រជាជន។ ផលប្រយោជន៍ ឬភាពសំខាន់ៗនៃការប្រលងប្រណាំងដំបូងនោះ គេហៅថា”ស្នេហាជាតិ”។ វាដើម្បីវាយប្រហារសត្រូវ ផលិតអោយបានច្រើន ធ្វើការងារអោយមានប្រសិទ្ឋភាព និងដើម្បីមានការភ្ញាក់រលឹកខ្ពស់នូវការថែរក្សា ការពារ ទ្រព្យសម្បត្តិរដ្ឋនិងទ្រព្យសម្បត្តិ ប្រជាជន។ ការិយាល័យ និងក្រុមប្រឹក្សាក្រោយមកបានធ្វើការរួមគ្នានិងការងារគ្រប់គ្រងរបស់” ក៥”ដើម្បីជួយកេណ្ឌនិងលើកទឹកចិត្តប្រជាជនអោយចូលរួមក្នុងកិច្ចការការពារព្រំដែន។ តាម ការពិតទៅប្រព័ន្ឋ និងរបៀបធ្វើការងាររបស់”ក៥”គឺជាភាពជាប់គ្នានៃចលនាប្រមូលផ្តុំទាំងនោះ។ រីឯ គោលនយោបាយ "ការប្រមូលផ្ដុំ" ឬ ការជម្លៀសប្រជាជនចេញពីទីក្រុងរបស់ខ្មែរក្រហមត្រូវបានលុបបំបាត់។ ផ្សារនានាត្រូវបានបើកឡើងវិញ ប្រជាជនអាចប្រកបរបរចិញ្ចឹមជីវិតបានខ្លះៗ។ វត្តអារាម សាលារៀន និងមន្ទីរពេទ្យក៏ត្រូវបានស្ដារឡើងវិញជាបណ្ដើរៗ បើទោះបីជានៅមានកម្រិតខ្លាំងក៏ដោយ។ ការផ្លាស់ប្តូរនេះបាននាំមកនូវភាពប្រក្រតីមួយផ្នែកដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជន បើប្រៀបធៀបនឹងភាពភ័យខ្លាច និងភាពអត់ឃ្លានកាលពីមុន។ របបខ្មែរក្រហមបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គមស្ទើរទាំងស្រុង រួមទាំងប្រព័ន្ធអប់រំ សុខាភិបាល និងសាសនា។ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានព្យាយាមស្ដារវិស័យទាំងនេះឡើងវិញ ទោះបីជាមានធនធានតិចតួចក៏ដោយ។ ឧទាហរណ៍ ដូចជា សាលារៀនត្រូវបានបើកឡើងវិញដោយមានការបង្រៀនជាភាសាខ្មែរ ហើយកម្មវិធីសិក្សាមួយចំនួនក៏ត្រូវបានដាក់ឱ្យប្រើប្រាស់។ មន្ទីរពេទ្យ និងប៉ុស្តិ៍សុខភាពតូចៗត្រូវបានបង្កើតឡើង ដើម្បីផ្ដល់សេវាព្យាបាលបឋម។ ឯ ការគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនាត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្ដារស្មារតី និងតម្លៃសីលធម៌ក្នុងសង្គម។ ព្រះសង្ឃត្រូវបានអនុញ្ញាតឱ្យបួសឡើងវិញ ហើយវត្តអារាមក៏ត្រូវបានជួសជុលផងដែរ។ ដើម្បីគ្រប់គ្រងប្រទេសដែលទើបងើបពីសង្គ្រាម របបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកសាងរចនាសម្ព័ន្ធរដ្ឋបាលពីថ្នាក់ជាតិដល់មូលដ្ឋានឡើងវិញ។ ដូចជា ក្រសួង នាយកដ្ឋាន និងគណៈកម្មាធិការប្រជាជននៅតាមខេត្ត-ក្រុង ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ ត្រូវបានបង្កើតឡើងវិញ។ ទទ្ទឹមនឹងនេះ កងទ័ពប្រជាជនបដិវត្តន៍កម្ពុជា និងកងកម្លាំងនគរបាលត្រូវបានបង្កើតឡើង និងពង្រឹង ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងប្រយុទ្ធប្រឆាំងនឹងសំណល់កងទ័ពខ្មែរក្រហម និងក្រុមប្រឆាំងផ្សេងៗទៀត។ សរុបមក របបសាធារណរដ្ឋប្រជាមានិតកម្ពុជាមានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់របបខ្មែរក្រហម និងស្ដារប្រទេសឡើងវិញ។ ប៉ុន្តែក្នុងនោះក៏បានប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដោយសារតែការពឹងផ្អែកលើបរទេស និងការមិនទទួលស្គាល់ពីអន្តរជាតិ។